ការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ជីវភាពយុវជន។ ជំនួសឱ្យការផ្តោតលើតែទ្រឹស្តី ការបណ្តុះបណ្តាលប្រភេទនេះផ្តល់នូវជំនាញជាក់ស្តែងដែលទីផ្សារការងារត្រូវការ។ វាបានក្លាយជាផ្លូវដ៏មានប្រសិទ្ធភាពមួយក្នុងការជួយយុវជនឱ្យទទួលបានការងារ កាត់បន្ថយភាពក្រីក្រ និងបង្កើតឱកាសសម្រាប់អនាគត។ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ជំនាញដែលអាចរកការងារបានភ្លាមៗ ចំណុចសំខាន់បំផុត និងជាគុណប្រយោជន៍ដ៏ធំធេងនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺការផ្តោតលើ ការអនុវត្តជាក់ស្តែង ដើម្បីផ្តល់ជំនាញដែលអាចរកការងារបានភ្លាមៗ។ ខុសពីការអប់រំទូទៅដែលផ្តោតលើទ្រឹស្តីរយៈពេលវែង ការបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកម្មវិធីសិក្សាឡើងដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ នេះមានន័យថា យុវជនមិនចាំបាច់រង់ចាំច្រើនឆ្នាំដើម្បីទទួលបានជំនាញនោះទេ។ យុវជនដែលបានចូលរួមក្នុងវគ្គសិក្សាជំនាញ ត្រូវបានបណ្តុះបណ្តាលដោយផ្ទាល់ជាមួយនឹងឧបករណ៍ និងបច្ចេកទេសទំនើបៗនៅក្នុងសិក្ខាសាលា ឬមន្ទីរពិសោធន៍។ ពួកគេចំណាយពេលភាគច្រើនដើម្បីអនុវត្តជំនាញជាក់ស្តែង ក្រោមការណែនាំពីគ្រូបង្រៀនដែលមានបទពិសោធន៍វិជ្ជាជីវៈពិតប្រាកដ។ ឧទាហរណ៍ សិស្សដែលរៀនជំនាញអគ្គិសនី នឹងត្រូវអនុវត្តការតំឡើងប្រព័ន្ធភ្លើង ការជួសជុលសៀគ្វី និងការប្រើប្រាស់ឧបករណ៍វាស់ស្ទង់ជាក់ស្តែង មុនពេលពួកគេបញ្ចប់ការសិក្សា។ រយៈពេលសិក្សាខ្លី និងប្រសិទ្ធភាពខ្ពស់អាចមានចាប់ពី ៦ ខែទៅ ២ ឆ្នាំ អាស្រ័យលើកម្រិតជំនាញ។ ហើយរយៈពេលខ្លីនេះអនុញ្ញាតឱ្យយុវជនអាចទទួលបានជំនាញច្បាស់លាស់មួយ និងចូលរួមក្នុងទីផ្សារការងារបានយ៉ាងឆាប់រហ័ស។ ភាពរហ័សរហួននេះគឺជាកត្តាដ៏សំខាន់សម្រាប់យុវជនដែលត្រូវការប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ពេលបញ្ចប់ការសិក្សា ពួកគេមិនត្រឹមតែមានសញ្ញាបត្រប៉ុណ្ណោះទេ ថែមទាំងមានជំនាញជាក់ស្តែងដែលក្រុមហ៊ុនកំពុងត្រូវការទៀតផង។ កម្មវិធីសិក្សានៅសាលាវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងដោយសហការជាមួយវិស័យឯកជន ដើម្បីធានាថាជំនាញដែលបានបង្រៀនគឺពិតជាត្រូវនឹងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន។ នេះជួយកាត់បន្ថយគម្លាតរវាងការអប់រំ និងទីផ្សារការងារ។ ដូច្នេះ យុវជនដែលបានបញ្ចប់ការសិក្សាមានឱកាសខ្ពស់ក្នុងការទទួលបានការងារល្អ និងមានប្រាក់ខែសមរម្យ។ ពួកគេក្លាយជាកម្លាំងពលកម្មដ៏សំខាន់ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈដើរតួនាទីយ៉ាងសំខាន់ក្នុងការ កាត់ផ្តាច់វដ្តនៃភាពក្រីក្រ ដែលជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងសង្គម។ វដ្តនៃភាពក្រីក្រតែងតែកើតមានឡើងនៅពេលដែលគ្រួសារមួយខ្វះធនធានហិរញ្ញវត្ថុដើម្បីវិនិយោគលើការអប់រំ និងជំនាញសម្រាប់កូនចៅរបស់ពួកគេ។ យុវជនទាំងនោះក៏មិនមានលទ្ធភាពទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ដែលធ្វើឱ្យពួកគេនៅតែជាប់ក្នុងស្ថានភាពក្រីក្រដដែល។ យុវជនជាច្រើន ជាពិសេសអ្នកដែលបោះបង់ការសិក្សា អាចនឹងមានស្ថានភាពគ្មានជំនាញ និងមានប្រាក់ចំណូលទាប ដែលការបណ្តុះបណ្តាលវិជ្ជាជីវៈផ្តល់ឱកាសទីពីរដល់ពួកគេក្នុងការទទួលបានជំនាញច្បាស់លាស់មួយ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីជាច្រើន ដូចជាកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភ ដើម្បីសម្រួលដល់ការសិក្សា។ នៅពេលដែលយុវជនមានជំនាញវិជ្ជាជីវៈ ពួកគេនឹងមានលទ្ធភាពរកការងារធ្វើបានយ៉ាងងាយស្រួល និងទទួលបានប្រាក់ខែសមរម្យ។ ការមានប្រាក់ចំណូលខ្ពស់ អាចជួយឱ្យពួកគេកែលម្អជីវភាពគ្រួសារ និងមានលទ្ធភាពវិនិយោគលើការអប់រំរបស់ប្អូនៗ ឬកូនៗរបស់ពួកគេ។ នេះជាការផ្តើមដំបូងក្នុងការបំបែកវដ្តនៃភាពក្រីក្រ។ មិនត្រឹមតែជួយគ្រួសារនីមួយៗប៉ុណ្ណោះទេ យុវជនដែលមានជំនាញក៏អាចក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍន៍សហគមន៍របស់ពួកគេផងដែរ។ ពួកគេអាចបើកអាជីវកម្មផ្ទាល់ខ្លួន និងបង្កើតឱកាសការងារថ្មីៗដល់អ្នកដទៃ ការរីកចម្រើននៃអាជីវកម្មតូចៗ នឹងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានទាំងមូល។ យុវជនដែលមានជំនាញច្បាស់លាស់ អាចប្រើប្រាស់ជំនាញរបស់ពួកគេដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ឧទាហរណ៍ សិស្សដែលរៀនជំនាញជាងកាត់សក់ អាចបើកហាងកាត់សក់ផ្ទាល់ខ្លួនបាន។ ជាងនេះទៅទៀត ការសិក្សានៅសាលាវិជ្ជាជីវៈ ក៏បង្រៀនពួកគេពីជំនាញទន់ដូចជា ការងារជាក្រុម ការគ្រប់គ្រង និងការប្រាស្រ័យទាក់ទង ដែលជាជំនាញចាំបាច់សម្រាប់ភាពជាអ្នកដឹកនាំអាជីវកម្ម។ តាមរយៈការក្លាយជាសហគ្រិន ពួកគេអាចបង្កើតឱកាសការងារថ្មីៗដល់អ្នកដទៃ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនេះភាពជោគជ័យនៃការបណ្តុះបណ្តាលវិជ្ជាជីវៈមិនអាចកើតមានឡើងឡើយ បើគ្មាន ការគាំទ្រពីដៃគូពាក់ព័ន្ធ ទាំងអស់។ ដៃគូទាំងនេះរួមបញ្ចូលទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រឹងវិស័យអប់រំជំនាញ។ ដែលរាជរដ្ឋាភិបាលជាអ្នកដឹកនាំសំខាន់ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយនានាដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ រដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ដើម្បីជំរុញវិស័យនេះ ដូចជាគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន ១.៥ លាននាក់។ គោលនយោបាយទាំងនេះផ្តល់នូវក្របខណ្ឌច្បាប់ និងយុទ្ធសាស្ត្រដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល។ លើសពីនេះ រដ្ឋាភិបាលក៏បានបែងចែកថវិកា និងធនធានដើម្បីកែលម្អមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្តល់ការគាំទ្រផ្សេងៗដល់សិស្ស។ ចំណែកឯ ក្រុមហ៊ុនឯកជនគឺជាអ្នកប្រើប្រាស់កម្លាំងពលកម្មជំនាញផ្ទាល់ ដូច្នេះការចូលរួមរបស់ពួកគេមានសារៈសំខាន់ណាស់ ពួកគេអាចសហការជាមួយសាលាបណ្តុះបណ្តាលដើម្បីរៀបចំកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារជាក់ស្តែង។ លើសពីនេះ ក្រុមហ៊ុនឯកជនក៏អាចផ្តល់ឱកាស ហាត់ការ ដល់សិស្សនិស្សិត ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍ការងារពិតប្រាកដ។ ភាពជាដៃគូនេះធានាថាជំនាញដែលបានបណ្តុះបណ្តាលគឺពិតជាមានប្រយោជន៍ និងអាចប្រើប្រាស់បានភ្លាមៗនៅពេលបញ្ចប់ការសិក្សា។ សម្រាប់ អង្គការ និងដៃគូអភិវឌ្ឍន៍អន្តរជាតិក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការផ្តល់ ថវិកា និងជំនួយបច្ចេកទេស។ ពួកគេបានចូលរួមគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្តុះបណ្តាល បំពាក់សម្ភារៈទំនើបៗ និងផ្តល់ការបណ្តុះបណ្តាលជាប្រចាំដល់គ្រូបង្រៀន។ ការសហការគ្នាយ៉ាងជិតស្និទ្ធរវាងដៃគូទាំងបីនេះ គឺជាកត្តាដ៏សំខាន់ដែលធ្វើឱ្យការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាមានភាពជោគជ័យ។